បង្គាអប់មីសួរជាម្ហូបខ្មែរមួយមុខដែលមានឱជារសឈ្ងុយឆ្ងាញ់។ ម្ហូបមួយមុខនេះដែរ យើងអាចញុាំទទេក៏បាន ជាមួយបាយក៏បាន។ ជាដំបូង យើងត្រូវយកមីសួរមីដុំតូចល្មមៗទៅត្រាំក្នុងទឹកក្ដៅឧណ្ឌៗរយៈពេល៣០នាទីសិន។ បន្ទាប់មក យើងត្រូវយកបង្គាចំនួន ១០០ក្រាមទៅលាងឱ្យបានស្អាត។ មួយវិញទៀត ដើម្បីកំចាត់ក្លិនច្អាបរបស់បង្គា យើងអាចយកវាទៅត្រាំក្នុងទឹកលាយជាមួយទឹកខ្មេះ រយៈពេល៣០នាទីសិន។ ក្រោយពីត្រាំ និងលាងសម្អាតរួចរាល់ យើងត្រូវហូតយកសរសៃខ្នងរបស់បង្គាចេញម្ដងមួយ។ ឧបករណ៍៍ដែលយើងអាចប្រើគឺឈើចាក់ធ្មេញ ឬ ម្ជុល ដោយចាក់ចំគន្លាក់ទីពីរនៃខ្នងបង្គា ហើយហូតសរសៃនោះចេញ។ ពេលហូតសរសៃខ្នងបង្គារួច យើងត្រូវចាប់ផ្ដើមកាត់ធ្មុងរបស់វាចេញ ចៀសវាងកុំឱ្យមុតដៃ ឬមាត់ពេលញុំា។ ជំហានបន្ទាប់ យើងត្រូវហាន់ស្លឹកខ្ទឹមជាពីរចំណែក។ ដំបូងយើងត្រូវហាន់វាជាប្រវែងមួយថ្នាំងដៃ រួចហើយរំលែកគល់ខ្ទឹម និង ស្លឹកខ្ទឹមដាក់ផ្សេងពីគ្នា។ គ្រឿងផ្សំបន្ទាប់គឺ យើងត្រូវការខ្ញី២ដុំតូច ដើម្បីយកវាមកហាន់ជាចំណិតៗ។ សម្រាប់ម្ហូបមួយមុខនេះ ខ្ញីគឺជាគ្រឿងផ្សំសំខាន់បំផុតដែលមិនអាចខ្វះបាន។ យើងត្រូវដំខ្ទឹមសចំនួន ៤ទៅ៥ កំពឹស ប៉ុន្តែសម្រាប់អ្នកដែលមិនសូវចូលចិត្ត អាចបន្ថយទៅជា ២ ឬ៣ កំពឹសវិញក៏បានដែរ។ ក្រោយពីដំរួច យើងត្រូវបកសំបកខ្ទឹមចេញ និងដាក់វាចូលទៅក្នុងត្បាល់ រួចបន្ថែម ម្រេចគ្រាប់ ១ស្លាបព្រាកាហ្វេ។ ក្នុងករណី គ្មានម្រេចគ្រាប់ យើងអាចប្រើម្រេចម៉ដ្ឋជំនួសក៏បាន។ បន្ទាប់មកទៀត យើងចាប់ផ្ដើមបុកខ្ទឹម និង ម្រេចគ្រាប់ឲ្យរាងម៉ដ្ឋចូលគ្នាបន្តិច ហើយហាន់គល់ និងស្លឹកជីវ៉ាន់ស៊ុយដាក់ចូល បុកឲ្យម៉ដ្ឋល្មម រួចដួសដាក់ចានទុកមួយឡែក។ បន្ទាប់ពីបានបុកគ្រឿង និងរៀបចំគ្រឿងផ្សំផ្សេងទៀតរួចរាល់ហើយ ឥឡូវនេះ យើងមកធ្វើទឹកត្រីសម្រាប់លាយជាមួយមីសួរវិញម្ដង។ យើងត្រូវការទឹកត្រី ទឹកប្រេងខ្យង និងស្ករស មួយស្លាបព្រាបាយ ប្រេងល្ង មួយស្លាបព្រាកាហ្វេ និងអំបិលកន្លះស្លាបព្រាកាហ្វេ ហើយចុងក្រោយគឺ ទឹកស៊ុបមាន់កន្លះកែវ។ ទឹកស៊ុបមាន់ជួយបន្ថែមរសជាតិឱ្យម្ហូបកាន់តែឈ្ងុយឆ្ងាញ់ ប៉ុន្តែក្នុងករណីយើងពុំមាន គ្រាន់តែប្រើទឹកធម្មតាក៏បាន។ ឥឡូវឈានចូលដល់វគ្គចម្អិនវិញម្ដង ដោយជាដំបូង យើងត្រូវទុកខ្ទះឲ្យក្ដៅ ចាក់ប្រេងចូលបន្តិច សិមដាក់ខ្ញីចូល និងបំពងឲ្យឈ្ងុយ។ នៅពេលខ្ញីមានក្លិនឈ្ញុយ និងស្រពាប់បន្តិច យើងអាចដាក់គ្រឿងដែលបានបុកអំបាញ់មិញចូលទាំងអស់ ហើយឆាត្រឡប់វាទៅមក រហូតដល់ឈ្ងុយ។ ឃើញថាគ្រឿងជះក្លិនឈ្ញុយល្អហើយ យើងត្រូវចាក់បង្គាចូល ឆាឲ្យឡើងក្រហមព្រឿងៗ រួចដាក់គល់ខ្ទឹមចូល និងបន្តឆាពីរបីត្រឡប់ទៀត ដើម្បីឱ្យវាស្រពាប់បន្តិច ហើយចាំដាក់មីសួរ និងទឹកត្រីដែលបានលាយរួចជាការស្រេច។ យើងត្រូវយកគម្របមកគ្របពីលើ ២ ទៅ៣នាទី ដើម្បីឲ្យបង្គាអាចស្រូបជាតិបានល្អ ទើបច្របល់ចូលគ្នាឱ្យសព្វជាមួយមីសួរ។ កាលណាឃើញថាបង្គាយើងក្រហមល្អ ហើយម្ហូបមានក្លិនឈ្ងុយហើយនោះ យើងអាចបិទភ្លើង រួចយកស្លឹកខ្ទឹមមករោយពីលើជាការស្រេច។ ម្ហូបអប់បង្គាមីសួរមួយមុខនេះ មិនតម្រូវឲ្យមានរសជាតិប្រៃ ឬ ផ្អែមខ្លាំងពេកនោះទេ គឺវាត្រូវមានរសជាតិឡមៗ ដើម្បីឱ្យយើងអាចញុំាលេង ឬញុំាជាមួយបាយក៏បាន។ រសជាតិនេះដែរគឺអាស្រ័យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ដូច្នេះ យើងអាចបន្ថែមបន្ថយគ្រឿងទៅតាមនោះ។ បើយើងក្រឡេកមើលពីគ្រឿងផ្សំធ្វើបង្គាអប់មីសួរនេះវិញ គឺគ្មានអ្វីលំបាក និងស្មុគស្មាញទេ។ យើងគ្រាន់តែចំណាយពេលប្រហែលមួយម៉ោងដើម្បីចម្អិន គឺអាចទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះបានហើយ។ មុខម្ហូបនេះនឹងកាន់តែមានឱជារសឈ្ងុយឆ្ងាញ់ បើសិនជាយើងញុំាវាជាមួយទឹកត្រីកោះកុង។ ពិសេសជាងនេះទៅទៀត បើមានភេសជ្ជៈត្រជាក់ៗ មកញុំាកំដរមាត់នឹងបន្ថែមរសជាតិកាន់តែឆ្ងាញ់ពិសា។